ជាទូទៅ នៅប្រទេសកម្ពុជាកុមារត្រូវបានតម្រូវឲ្យចូលរៀនថ្នាក់បឋមសិក្សានៅអាយុ ៦ឆ្នាំ។ នេះជាអាយុផ្លូវការដែលបានកំណត់ដោយក្រសួងអប់រំ យុវជន និងកីឡា។ ឈ្នោះជាសិស្សត្រូវមានឯកសណ្ឋានសិស្ស ដូចជាអាវសដៃខ្លីឬដៃវែង ខោនិងសំពត់ពណ៌ខ្មៅឬទឹកប៊ិច។ មួយវិញទៀត នៅប្រទេសកម្ពុជាមានសាលារដ្ឋ និងសាលាឯកជន ដូច្នេះការស្លៀកពាក់របស់សិស្សក៏មានលក្ខណៈខុសគ្នាទៅតាមនឹងដែរ។ ចំពោះឯកសណ្ឋានរបស់សាលារដ្ឋក៏មានលក្ខណៈខុសគ្នាបន្តិចបន្តួចទៅតាមកម្រិតសិក្សា។ ឯកសណ្ឋានសិស្សថ្នាក់បឋមសិក្សាមានលក្ខណៈសាមញ្ញ និងងាយស្រួលធ្វើចលនា ព្រោះជាវ័យដែលត្រូវការភាពសកម្ម។ សម្រាប់សិស្សប្រុស អាវពណ៌ស ដៃខ្លី មានហោប៉ៅនៅខាងឆ្វេងទ្រូង។ ភាគច្រើនស្លៀកខោខ្លី ពណ៌ខ្មៅ ឬពណ៌ខៀវចាស់ឬ ទឹកប៊ិច ដែលត្រឹមក្បាលជង្គង់ ឬលើក្បាលជង្គង់បន្តិច។ ជួនកាលក៏មានសិស្សខ្លះស្លៀកខោជើងខ្លីដែរ ប៉ុន្តែមានចំនួនតិចតួចប៉ុណ្ណោះ។ ចំណែកសិស្សស្រីវិញ ពួកគេតម្រូវឲ្យស្លៀកអាវពណ៌ស ដៃខ្លី។ សំពត់ពណ៌ខ្មៅ ឬពណ៌ខៀវចាស់ ឬ ទឹកប៊ិច ដែលមានប្រវែងត្រឹមក្បាលជង្គង់ ឬក្រោមបន្តិច។ ឯកសណ្ឋានថ្នាក់បឋមសិក្សាមានលក្ខណៈសាមញ្ញ និងជាទូទៅមិនទាមទារនូវភាពតឹងរ៉ឹងខ្លាំងដូចកម្រិតខ្ពស់នោះទេ។ ចំពោះឯកសណ្ឋានសិស្សថ្នាក់អនុវិទ្យាល័យ ចាប់ផ្ដើមមានភាពផ្លាស់ប្តូរបន្តិចបន្តួច ដោយសិស្សប្រុសភាគច្រើនប្តូរមកស្លៀកខោជើងវែងវិញ។ សម្រាប់សិស្សប្រុស អាវពណ៌ស ដៃខ្លី ឬដៃវែង ហើយភាគច្រើនស្លៀកខោជើងវែង ពណ៌ខ្មៅ ឬពណ៌ខៀវចាស់។ សម្រាប់សិស្សស្រី ពួកគេតម្រូវឲ្យស្លៀកអាវពណ៌ស ដៃខ្លី ឬដៃវែង និងសំពត់ពណ៌ខ្មៅ ឬពណ៌ខៀវចាស់ ដែលមានប្រវែងត្រឹមក្បាលជង្គង់ ឬក្រោមបន្តិច។ នៅកម្រិតនេះ វិន័យនៃការស្លៀកពាក់ចាប់ផ្តើមមានភាពតឹងរ៉ឹងបន្តិច ពិសេសសម្រាប់ប្រវែងខោ និងសំពត់។ ឈានដល់ឯកសណ្ឋានសិស្សថ្នាក់វិទ្យាល័យវិញ ត្រូវបានកំណត់យ៉ាងច្បាស់លាស់ និងមានលក្ខណៈស្តង់ដារបំផុត ព្រោះជាកម្រិតអប់រំចុងក្រោយមុនចូលសាកលវិទ្យាល័យ។ ចំពោះសិស្សប្រុស មានអាវពណ៌ស ដៃខ្លី ឬដៃវែង ។ សិស្សានុសិស្សក៏តម្រូវឱ្យស្លៀកខោជើងវែង ពណ៌ខ្មៅ ឬពណ៌ខៀវចាស់ផងដែរ។ ហើយឯកសណ្ឋាននោះត្រូវមានទំហំសមរម្យ មិនតឹង ឬរលុងជ្រុលពេក។ ចំណែកឯសិស្សស្រីវិញ ពួកគេតម្រូវឲ្យស្លៀកអាវពណ៌ស ដៃខ្លី ឬដៃវែង។ សំពត់វែង ពណ៌ខ្មៅ ឬពណ៌ខៀវចាស់ ដែលមានប្រវែងត្រឹម កជើង ឬក្រោមជង្គង់។ ជាទូទៅ មិនអនុញ្ញាតឱ្យស្លៀកសំពត់ខ្លីឡើយការកំណត់នេះគឺដើម្បីរក្សាបាននូវសណ្ដាប់ធ្នាប់ សីលធម៌ និងភាពថ្លៃថ្នូរនៅក្នុងបរិវេណគ្រឹះស្ថានអប់រំ ឬស្ថាប័ននានា។ វិន័យនៃការស្លៀកពាក់សម្រាប់សិស្សវិទ្យាល័យគឺមានភាពតឹងរ៉ឹងបំផុត ដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់ និងកិត្តិយសរបស់សាលា។ ឯកសណ្ឋានសាលាឯកជន នៅកម្ពុជាបច្ចុប្បន្នមានភាពខុសប្លែកគ្នាខ្លាំងពីសាលារដ្ឋ ហើយក៏មានភាពសម្បូរបែបពីសាលាមួយទៅសាលាមួយទៀតផង។ សាលាឯកជនមានសេរីភាពក្នុងការរចនាឯកសណ្ឋានរបស់ខ្លួន ដើម្បីឆ្លុះបញ្ចាំងពីអត្តសញ្ញាណ គុណតម្លៃ និងស្តង់ដារអប់រំរបស់សាលា។ ចំពោះសាលាឯកជនអាចប្រើប្រាស់ពណ៌ជាច្រើនដូចជា ខៀវខ្ចី ក្រហម បៃតង លឿង ប្រផេះ ឬលាយបញ្ចូលគ្នានៃពណ៌ជាច្រើន ដើម្បីបង្កើតជាភាពលេចធ្លោ។ ម៉ូដក៏មានភាពទាន់សម័យ និងទាក់ទាញជាង ព្រោះការរចនាម៉ូដសម័យថ្មីបានឆ្លើយតបទៅនឹងចំណង់ចំណូលចិត្តរបស់យុវវ័យ។ សម្រាប់សិស្សប្រុស អាចមាន អាវកាក់ អាវធំ និងក្រវ៉ាត់កជាដើម។ តម្រូវឱ្យស្លៀក ខោជើងវែង ដែលមានប្រវែង ដល់កជើង ឬគ្របកជើងបន្តិច។ ចំណែកសិស្សស្រី អាចមាន បូ អាវកាក់ អាវធំ និងសំពត់ដែលមានម៉ូដប្លែកៗ ដូចជា សំពត់ផ្នត់ ឬសំពត់មានឆ្នូត។ សំពត់ត្រូវត្រឹមក្បាលជង្គង់ ឬក្រោមក្បាលជង្គង់បន្តិច សម្រាប់គ្រប់កម្រិត។ សាលាឯកជនមួយចំនួនធំ ជាពិសេសសាលាអន្តរជាតិ ឬសាលាដែលមានស្តង់ដារខ្ពស់ អាចតម្រូវឱ្យសិស្សស្រីស្លៀកសំពត់ដែលមានប្រវែងត្រឹមពាក់កណ្ដាលកំភួនជើង ឬវែងត្រឹមកជើងអាស្រ័យលើម៉ូដឯកសណ្ឋានរបស់សាលា។ ឯកសណ្ឋានសាលាឯកជនតែងតែមានបោះពុម្ព ឬប៉ាក់នូវ និមិត្តសញ្ញា របស់សាលា នៅលើអាវ ឬអាវធំ ខោ/សំពត់ ដើម្បីងាយស្រួលសម្គាល់ និងជាការផ្សព្វផ្សាយម៉ាកយីហោរបស់សាលា។ ជាទូទៅ ឯកសណ្ឋានសិស្សនៅកម្ពុជា ជាពិសេសនៅសាលារដ្ឋ ត្រូវបានរក្សាទុកនូវលក្ខណៈសាមញ្ញ ថ្លៃថ្នូរ និងជាកត្តាមួយបង្ហាញពីវិន័យ និងអត្តសញ្ញាណរបស់សិស្សានុសិស្ស។ ឯកសណ្ឋានសាលាឯកជននៅកម្ពុជាមានភាពច្នៃប្រឌិត និងភាពបត់បែនខ្ពស់ក្នុងការរចនា ដើម្បីបង្ហាញពីភាពទំនើប គុណភាព និងលក្ខណៈពិសេសរបស់សាលានីមួយៗ ។